ស្ងោរខ្នុរខ្ចីជាអន្លក់ជាមួយប្រហុក ឬទឹកគ្រឿងគឺជាម្ហូបខ្មែរ ប្រើផ្លែខ្នុរខ្ចី ដែលមានរសជាតិផ្អែម និងទន់ ស្ងោរជាមួយសាច់ប្រហុក ឬទឹកគ្រឿង ដើម្បីបង្កើតមុខម្ហូបដែលមានរសជាតិផ្អែមជូរ និងក្លិនផ្លែខ្នុរចេញល្អ។ គ្រឿងផ្សំ ផ្លែខ្នុរខ្ចី កាត់ជាចំណែកតូចៗ សាច់ប្រហុក ខ្ទឹមស ខ្ញី ស្លឹកគ្រៃ អំបិល ស្ករ និងទឹកត្រី ទឹកសម្រាប់ស្ងោរ។ របៀបធ្វើទូទៅ លាងសម្អាតផ្លែខ្នុរខ្ចី និងសាច់ប្រហុក ដាំសាច់ប្រហុកជាមួយទឹក និងគ្រឿងទេសដូចខ្ទឹមស ខ្ញី និងស្លឹកគ្រៃ រហូតសាច់ទន់។ បន្ថែមផ្លែខ្នុរខ្ចីចូលក្នុងសម្ល បន្ថែមអំបិល ស្ករ និងទឹកត្រី ដើម្បីផ្តល់រសជាតិផ្អែមជូរ និងឆ្ងាញ់ ស្ងោរជាមួយទឹកគ្រឿង ឬទឹកសម្រាប់សម្លរដល់ពេញ លេញ។ លក្ខណៈពិសេសនៃផ្លែខ្នុរខ្ចីមានរសជាតិផ្អែម និងទន់ ជួយធ្វើឱ្យសម្លមានរសជាតិផ្អែមជូរ និងក្លិនផ្លែធម្មជាតិ។ ការលាយសាច់ប្រហុក ឬទឹកគ្រឿងជាមួយផ្លែខ្នុរខ្ចី បង្កើតរសជាតិពិសេស និងពេញលេញ។ មុខម្ហូបនេះពេញនិយមក្នុងបរិយាកាសម្ហូបខ្មែរ ដោយផ្តល់រសជាតិផ្អែម និងស្រស់។